ការបង្ហោះដ្រូនដើម្បីកម្សាន្ត គឺជាចំណូលចិត្តបែបបច្ចេកវិទ្យាដ៏ទំនើបមួយដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវជន និងអ្នកចូលចិត្តថតរូបភាព។ វាមិនត្រឹមតែផ្ដល់នូវភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកចក្ខុវិស័យថ្មីនៃការមើលឃើញពិភពលោកពីលើអាកាស។ គោលបំណងចម្បងនៃការបង្ហោះដ្រូនដើម្បីកម្សាន្ត គឺដើម្បីទទួលបានបទពិសោធន៍នៃការមើលឃើញទេសភាពពីទីខ្ពស់ដែលភ្នែកមនុស្សមិនអាចមើលឃើញ។ ការបង្ហោះដ្រូនមានគោលដៅផ្ដិតយកនូវរូបភាព និងវីដេអូពីលើអាកាសសម្រាប់ជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន។ យើងបង្ហោះដ្រូនដើម្បីសិក្សា និងស្វែងយល់ពីបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធបញ្ជាពីចម្ងាយ។ គោលបំណងគឺដើម្បីបង្កើនភាពច្នៃប្រឌិតក្នុងការផលិតមាតិកាវីដេអូសម្រាប់បណ្ដាញសង្គមដូចជា តិក តុក ឬ យូធូប។ ការបង្ហោះដ្រូនជួយឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ និងបំបាត់ភាពតានតឹងបន្ទាប់ពីការងារដ៏មមាញឹក។ យើងចង់សាកល្បងសមត្ថភាពបញ្ជា និងការគ្រប់គ្រងលំនឹងឧបករណ៍នៅក្នុងលំហអាកាស។ គោលបំណងគឺដើម្បីរុករកទីតាំងធម្មជាតិស្អាតៗដែលមនុស្សពិបាកនឹងទៅដល់ដោយថ្មើរជើង។ ឯការបង្ហោះដ្រូនខ្នាតតូចមានគោលដៅប្រកួតប្រជែងល្បឿន និងភាពរហ័សរហួនជាមួយមិត្តភក្តិ។ បន្ថែមពីនេះ យើងចង់ប្រើប្រាស់ដ្រូនជាឧបករណ៍សម្រាប់ជួយក្នុងការថតរូបភាពជួបជុំគ្រួសារពីទីខាងលើឱ្យកាន់តែប្លែក។ បន្ថែមពីនេះទៀត គឺដើម្បីពង្រឹងជំនាញការយល់ដឹងពីលំហ និងការឆ្លើយតបភ្លាមៗ។ ការបង្ហោះដ្រូនគឺជាវិធីសាស្ត្រមួយក្នុងការតភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដែលមានចំណូលចិត្តបច្ចេកវិទ្យាដូចគ្នា។ យើងបង្ហោះដ្រូនដើម្បីសង្កេតមើលការប្រែប្រួលនៃទីក្រុង និងសំណង់អាគារពីចម្ងាយ។ គោលបំណងគឺដើម្បីរៀនពីច្បាប់ចរាចរណ៍ផ្លូវអាកាស និងសុវត្ថិភាពនៃការប្រើប្រាស់ឧបករណ៍ហោះហើរ។ ការបង្ហោះដ្រូនជួយឱ្យយើងយល់ដឹងពីល្បឿនខ្យល់ និងស្ថានភាពអាកាសធាតុដែលប៉ះពាល់ដល់ការហោះហើរ។ យើងចង់ប្រើដ្រូនដើម្បីបង្កើតនូវទស្សនីយភាពប្លែកៗដែលជួយឱ្យការនិទានរឿងក្នុងវីដេអូកាន់តែមានភាពទាក់ទាញ។ ការបង្ហោះដ្រូនដើម្បីកម្សាន្ត ក៏ដើម្បីបណ្ដុះចំណង់ចំណូលចិត្តថ្មីដែលរួមបញ្ចូលគ្នារវាងការកម្សាន្ត និងបច្ចេកវិទ្យាផងដែរ។ ការបង្ហោះដ្រូនជួយឱ្យយើងរៀនពីរបៀបថែទាំគ្រឿងយន្ត និងប្រព័ន្ធថ្មឱ្យប្រើប្រាស់បានយូរ។ ហើយយើង ក៏ចង់សាកល្បងមុខងារទំនើបៗដូចជា ការហោះហើរស្វ័យប្រវត្តិ ឬការដើរតាមម្ចាស់។ ម្យ៉ាងវិញទៀតការបង្ហោះដ្រូន ក៏ដើម្បីបង្កើតនូវកម្រងរូបភាពទេសភាពដែលស្រស់ស្អាតសម្រាប់ទុកជាស្នាដៃសិល្បៈផ្ទាល់ខ្លួន។ ជាចុងក្រោយ យើងបង្ហោះដ្រូនដើម្បីទទួលបានក្តីសុខ និងភាពរីករាយក្នុងនាមជាអ្នកនិយមបច្ចេកវិទ្យា។ ការបង្ហោះដ្រូនដើម្បីកម្សាន្ត តម្រូវឲ្យមានសម្ភារៈសម្រាប់ការបង្ហោះដ្រូនសំខាន់ៗជាច្រើន។ តួយ៉ាងដូចជា ឧបករណ៍ដ្រូន គឺជាសម្ភារៈសំខាន់បំផុតដែលមានបំពាក់ដោយកាមេរ៉ា និងស្លាបចក្រ។ តេឡេបញ្ជា ប្រើសម្រាប់ផ្ញើសញ្ញាបញ្ជាទៅកាន់ដ្រូនឱ្យហោះហើរតាមទិសដៅដែលចង់បាន។ ថ្មដ្រូន ត្រូវតែសាកឱ្យពេញជានិច្ច ដើម្បីធានារយៈពេលហោះហើរបានយូរ និងសុវត្ថិភាព។ ស្មាតហ្វូន ឬថេប្លេត ប្រើសម្រាប់មើលរូបភាពផ្ទាល់ពីកាមេរ៉ាដ្រូនតាមរយៈកម្មវិធីបញ្ជា។ ខ្សែតភ្ជាប់ សម្រាប់ភ្ជាប់តេឡេបញ្ជាទៅកាន់ស្មាតហ្វូនដើម្បីមើលទិន្នន័យហោះហើរ។ ឧបករណ៍ផ្ទុកទិន្នន័យនេះមានល្បឿនលឿនបំផុតសម្រាប់រក្សាទុកនូវរាល់រូបភាពស្អាតៗ និង វីដេអូច្បាស់កម្រិតខ្ពស់បំផុតជូនលោកអ្នក។ ស្លាបចក្របម្រុង ក្នុងករណីដែលស្លាបចក្រចាស់មានការប៉ះទង្គិច ឬខូចខាត។ ឧបករណ៍សាកថ្ម ដែលអាចសាកបានលឿន និងមានសុវត្ថិភាពសម្រាប់ការពារកម្ដៅថ្ម។ កាបូបការពារដ្រូន សម្រាប់ដាក់ដ្រូន និងសម្ភារៈឱ្យមានរបៀប និងងាយស្រួលយួរតាមខ្លួន។ បន្ទះចុះចត ជួយការពារដ្រូនពីធូលីដី និងស្មៅនៅពេលចុះចត ឬហោះឡើង។ កញ្ចក់ការពារកាមេរ៉ា ជួយឱ្យការថតវីដេអូមានពណ៌ស្អាត និងមិនចាំងពន្លឺថ្ងៃខ្លាំង។ ឧបករណ៍វាស់ល្បឿនខ្យល់ ជួយឱ្យអ្នកដឹងថាខ្យល់ខ្លាំងពេកសម្រាប់ការហោះហើរឬយ៉ាងណា។ ការបំពាក់នូវភ្លើងសញ្ញាដែលអាចជួយឱ្យយើងមើលឃើញដ្រូនបានយ៉ាងច្បាស់ពីចម្ងាយ និង ងាយស្រួលសម្គាល់ក្នុងពេលហោះហើរលើអាកាស។ កន្សែងជូតកញ្ចក់កាមេរ៉ា ដើម្បីធានាថា រូបភាពដែលថតបានមិនមានស្នាមប្រឡាក់ ឬស្រអាប់។ កាបូបការពារភ្លើងឆេះសម្រាប់ដាក់ថ្ម ដើម្បីសុវត្ថិភាពក្នុងពេលដឹកជញ្ជូន។ កម្មវិធីលើទូរសព្ទដៃដែលជួយសម្រួលដល់ការបញ្ជាដ្រូនឱ្យហោះហើរបានយ៉ាងងាយស្រួល និង មានសុវត្ថិភាពខ្ពស់បំផុតសម្រាប់អ្នកប្រើប្រាស់។ ប្រព័ន្ធផ្ដិតយកទីតាំងពីលើមេឃគឺជាបច្ចេកទេសសំខាន់បំផុតសម្រាប់ទប់លំនឹងដ្រូន និង ជួយនាំផ្លូវត្រលប់មកផ្ទះវិញដោយសុវត្ថិភាព។ ត្រីវិស័យឌីជីថលនៅក្នុងដ្រូន ជួយឱ្យឧបករណ៍ដឹងពីទិសដៅពិតប្រាកដក្នុងលំហ។ សេនស័រការពារឧបសគ្គ ជួយឱ្យដ្រូនឈប់ ឬគេចពីដើមឈើ និងអាគារ។ ការត្រៀមសម្ភារៈគ្រប់គ្រាន់នឹងធ្វើឱ្យការបង្ហោះដ្រូនរបស់អ្នកកាន់តែមានភាពជឿជាក់។ នៅពេលបង្ហោះដ្រូនដើម្បីកម្សាន្ត យើងគួរតែជ្រើសរើសប្រភេទនៃដ្រូនសម្រាប់ការកម្សាន្ត និងតម្រូវការជាក់ស្ដែងឲ្យបានច្បាស់លាស់។ ដ្រូនខ្នាតតូច មានទម្ងន់ស្រាលក្រោម ២៥០ក្រាម ដែលងាយស្រួលក្នុងការបង្ហោះដោយមិនសូវមានការរឹតត្បិតពីច្បាប់។ ដ្រូនកាមេរ៉ា ផ្ដោតសំខាន់លើគុណភាពរូបភាព និងវីដេអូសម្រាប់អ្នកថតរូប។ ការប្រើប្រាស់ដ្រូនប្រភេទនេះធ្វើឱ្យយើងមានអារម្មណ៍ប្លែកដូចកំពុងហោះហើរលើមេឃពិតៗ និង មើលឃើញទិដ្ឋភាពច្បាស់តាមរយៈវ៉ែនតាភ្នែកទិព្វ។ ដ្រូនសម្រាប់ប្រណាំង មានល្បឿនលឿនខ្លាំង និងមានភាពរហ័សរហួនខ្ពស់។ ដ្រូនក្មេងលេង មានតម្លៃសមរម្យសម្រាប់អ្នកទើបចាប់ផ្ដើមរៀនបង្ហោះដំបូង។ ដ្រូនដែលអាចបត់បាន ផ្ដល់ភាពងាយស្រួលក្នុងការដាក់តាមកាបូបស្ពាយដើរកម្សាន្ត។ ដ្រូនដែលបញ្ជាដោយចលនាដៃ ប្រើសម្រាប់បង្ហោះលេងក្នុងផ្ទះ ឬចម្ងាយជិត។ ដ្រូនដែលមានមុខងារតាមដានដោយស្វ័យប្រវត្តិ សម្រាប់ថតសកម្មភាពកីឡា ឬដើរព្រៃ។ ដ្រូនដែលមានកាមេរ៉ាកម្ដៅ ជួនកាលត្រូវបានប្រើក្នុងសកម្មភាពរុករកបែបកម្សាន្ត។ ការជ្រើសរើសប្រភេទដ្រូនត្រូវផ្អែកលើតម្រូវការប្រើប្រាស់ និងកម្រិតជំនាញរបស់អ្នកបង្ហោះ។ នៅពេលធ្វើការបង្ហោះដ្រូនដើម្បីកម្សាន្ត អ្នកត្រូវធ្វើតាមជំហានសំខាន់ៗមួយចំនួន។ ជំហានដំបូងគឺត្រូវសាកថ្មដ្រូន និងតេឡេបញ្ជាឱ្យពេញ ដើម្បីជៀសវាងការដាច់ថាមពលកណ្ដាលទី។ ត្រួតពិនិត្យស្លាបចក្រថាតើវាមានស្នាមប្រេះ ឬជាប់កម្ទេចកម្ទីអ្វីដែលរំខានដល់ការបង្វិលឬទេ? ជ្រើសរើសទីតាំងបង្ហោះដែលចំហរទូលាយ គ្មានអាគារខ្ពស់ៗ ឬខ្សែភ្លើងរញ៉េរញ៉ៃច្រើន។ បើកកម្មវិធីបញ្ជានៅលើស្មាតហ្វូន រួចភ្ជាប់វាទៅនឹងតេឡេបញ្ជាឱ្យមានសញ្ញាភ្ជាប់ច្បាស់លាស់។ ចាប់ផ្ដើមបញ្ឆេះម៉ាស៊ីនដ្រូនរួចរង់ចាំឱ្យវាភ្ជាប់ទំនាក់ទំនងជាមួយប្រព័ន្ធទីតាំងឱ្យបានត្រឹមត្រូវ និង មានសុវត្ថិភាពមុនពេលហោះហើរ។ ធ្វើការកំណត់ត្រីវិស័យ ប្រសិនបើកម្មវិធីបញ្ជាមានការដាស់តឿន។ កំណត់កម្ពស់សម្រាប់ដ្រូនត្រលប់មកវិញ ឱ្យខ្ពស់ជាងអាគារ ឬដើមឈើក្នុងតំបន់នោះ។ ចុចប៊ូតុងបង្ហោះឡើង រួចទុកឱ្យដ្រូនហោះនឹងថ្កល់ក្នុងកម្ពស់ ១ ទៅ ២ ម៉ែត្រដើម្បីពិនិត្យលំនឹង។ ប្រើចង្កឹះបញ្ជាខាងឆ្វេងសម្រាប់បញ្ជាកម្ពស់ និងការបង្វិលខ្លួនរបស់ដ្រូន។ ប្រើចង្កឹះបញ្ជាខាងស្តាំសម្រាប់បញ្ជាការហោះទៅមុខ ថយក្រោយ និងទៅឆ្វេងស្ដាំ។ ពិនិត្យមើលរូបភាពលើកញ្ចក់ទូរសព្ទដើម្បីសម្រាំងរកប្លង់ថតរូបឱ្យបានសមសួន និង ផ្តល់នូវទិដ្ឋភាពដ៏ទាក់ទាញបំផុតសម្រាប់ភ្នែកអ្នកទស្សនា។ រក្សាភ្នែកសម្លឹងមើលដ្រូនជានិច្ច ដើម្បីធានាសុវត្ថិភាពពីយន្តហោះ ឬសត្វស្លាប។ នៅពេលថ្មនៅសល់ប្រហែល ៣០% អ្នកគួរតែចាប់ផ្ដើមនាំដ្រូនហោះត្រលប់មកកន្លែងចុះចតវិញ។ ចុះចតយឺតៗនៅលើបន្ទះចុះចត ដើម្បីការពារកុំឱ្យដ្រូនផ្ងារ ឬប៉ះទង្គិចនឹងដីខ្លាំង។ បិទម៉ាស៊ីនដ្រូន ដោះថ្មចេញ រួចសម្អាតធូលីដីឱ្យបានស្អាតមុននឹងដាក់ចូលកាបូបវិញ។ ការបង្ហោះដ្រូនដើម្បីកម្សាន្ត ក៏មានផលប៉ះពាល់ និងត្រូវប្រុងប្រយ័ត្នផងដែរ។ ផលប៉ះពាល់ចម្បងគឺការរំលោភលើសិទ្ធិឯកជនភាពរបស់អ្នកដទៃនៅពេលថតរូបដោយគ្មានការអនុញ្ញាត។ ការបង្ហោះដ្រូននៅជិតព្រលានយន្តហោះអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុវត្ថិភាពចរាចរណ៍ផ្លូវអាកាស។ ខ្យល់បក់ខ្លាំងពេកអាចធ្វើឱ្យដ្រូនបាត់បង់លំនឹង និងធ្លាក់ចុះមកដីបង្ករបួសស្នាមដល់មនុស្ស។ ការដាច់សញ្ញារវាងតេឡេ និងដ្រូន អាចបណ្ដាលឱ្យបាត់បង់ឧបករណ៍ទាំងស្រុង។ សត្វស្លាបធំៗអាចនឹងដេញចឹកដ្រូន ដែលនាំឱ្យមានការខូចខាតទាំងសត្វ និងឧបករណ៍។ ការបង្ហោះដ្រូននៅតំបន់ហាមឃាត់ដូចជា វាំង ឬតំបន់យោធា អាចនឹងមានទោសទណ្ឌតាមច្បាប់។ ថ្មដ្រូនមានកម្ដៅខ្លាំង អាចបង្កជាអគ្គិភ័យប្រសិនបើរក្សាទុក ឬសាកថ្មមិនបានត្រឹមត្រូវ។ សំឡេងស្លាបចក្រអាចបង្កការរំខានដល់ភាពស្ងប់ស្ងាត់របស់មនុស្ស និងសត្វនៅក្នុងតំបន់ធម្មជាតិ។ ការប្រើប្រាស់ដ្រូនដែលមានកាមេរ៉ាជិតខ្សែភ្លើងតង់ស្យុងខ្ពស់ អាចបណ្ដាលឱ្យមានការរំខានសញ្ញា និងធ្លាក់។ ការមិនមានអាជ្ញាប័ណ្ណ ឬមិនបានសុំការអនុញ្ញាត អាចធ្វើឱ្យអ្នកត្រូវបានផាកពិន័យដោយអាជ្ញាធរ។ ប៉ុន្តែការបង្ហោះដ្រូនដើម្បីកម្សាន្ត ក៏មានសារៈសំខាន់ និងអត្ថប្រយោជន៍ផងដែរ។ ការបង្ហោះដ្រូនជួយកសាងជំនាញបច្ចេកវិទ្យាដ៏ទំនើបសម្រាប់យុវជនក្នុងសម័យឌីជីថល។ ការថតរូបពីលើអាកាសផ្តល់នូវទិដ្ឋភាពប្លែកភ្នែកដែលជួយជំរុញសម្រស់ធម្មជាតិស្រុកយើងឱ្យកាន់តែល្បីល្បាញ និង ទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្ត។ អត្ថប្រយោជន៍ផ្លូវចិត្តគឺការកាត់បន្ថយភាពតានតឹង និងការបង្កើនក្តីសុខតាមរយៈការកម្សាន្តប្លែកអារម្មណ៍។ វាជួយឱ្យយើងមានការយល់ដឹងពីភូមិសាស្ត្រ និងការប្រែប្រួលនៃបរិស្ថានជុំវិញខ្លួនបានកាន់តែច្បាស់។ ការបង្ហោះដ្រូនគឺជាការហាត់ប្រាណខួរក្បាលតាមរយៈការប្រើប្រាស់ដៃ និងភ្នែកឱ្យស៊ីគ្នា។ វាបង្កើតឱកាសការងារថ្មីៗដូចជា អ្នកថតរូបភាពពីលើអាកាស ឬអ្នកកាត់តវីដេអូអាជីព។ ដ្រូនជួយឱ្យការរុករកមនុស្សដែលបាត់ខ្លួន ឬការពិនិត្យស្ថានភាពទឹកជំនន់មានភាពរហ័ស។ វាបណ្ដុះស្មារតីចេះគោរពច្បាប់ និងការទទួលខុសត្រូវខ្ពស់ក្នុងការប្រើប្រាស់លំហអាកាស។ ការជួបជុំគ្នាបង្ហោះដ្រូនជួយពង្រឹងមិត្តភាព និងការចែករំលែកចំណេះដឹងបច្ចេកទេស។ រូបភាពពីដ្រូនគឺជាឯកសារប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់មើលពីការរីកចម្រើននៃប្រទេសជាតិ។ វាជួយឱ្យយើងមានភាពអត់ធ្មត់ខ្ពស់ក្នុងការរង់ចាំស្ថានភាពអាកាសធាតុដែលល្អសម្រាប់ការបង្ហោះ។ អត្ថប្រយោជន៍សម្រាប់ការអប់រំគឺការយល់ដឹងពី រូបវិទ្យា ល្បឿន និងឌីណាមិកនៃខ្យល់។ ដ្រូនគឺជាឧបករណ៍ដ៏ល្អសម្រាប់ពិនិត្យមើលស្ថានភាពដំបូលផ្ទះ ឬកន្លែងខ្ពស់ៗដោយសុវត្ថិភាព។ វាផ្ដល់នូវសេរីភាពនៃការហោះហើរដែលមនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បានតាំងពីដើមមក។ ការបង្ហោះដ្រូនជួយឱ្យយើងចេះរៀបចំផែនការ និងការត្រៀមលក្ខណៈឱ្យបានហ្មត់ចត់។ វាគឺជាស្ពានតភ្ជាប់រវាងមនុស្ស និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ ការបង្ហោះដ្រូនជួយឱ្យអ្នកមានភាពក្លាហានក្នុងការសម្រេចចិត្តក្នុងស្ថានភាពអាសន្ន។ វាជួយឱ្យការថតវីដេអូអាពាហ៍ពិពាហ៍ ឬកម្មវិធីផ្សេងៗកាន់តែមានភាពអស្ចារ្យ និងមានតម្លៃ។ ដ្រូនជួយកាត់បន្ថយការប្រើប្រាស់ឧទ្ធម្ភាគចក្រដែលមានតម្លៃថ្លៃសម្រាប់ការថតរូបពីលើអាកាស។ វាគឺជាឧបករណ៍ដែលជួយឱ្យយើងមើលឃើញភាពស្រស់ស្អាតនៃផែនដីពីចម្ងាយ។ ការបង្ហោះដ្រូនជួយឱ្យអ្នកមានភាពទាក់ទាញ និងចំណេះដឹងទូលំទូលាយក្នុងសង្គមសម័យថ្មី។ វាជួយឱ្យយើងចេះឱ្យតម្លៃលើឯកជនភាពរបស់អ្នកដទៃកាន់តែខ្លាំង។ ដ្រូនគឺជាការវិនិយោគលើចំណេះដឹងបច្ចេកវិទ្យាដែលមិនចេះរីងស្ងួត។ រាល់ការហោះហើរនីមួយៗគឺជាមេរៀនថ្មីដែលធ្វើឱ្យអ្នកកាន់តែពូកែ និងមានបទពិសោធន៍។ ជាចុងក្រោយ ការបង្ហោះដ្រូនគឺជាការបើកទ្វារទៅកាន់ពិភពលោកថ្មីមួយដែលពោរពេញដោយភាពអស្ចារ្យ។ សរុបសេចក្ដីមក ការបង្ហោះដ្រូនដើម្បីកម្សាន្តគឺជាការរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាង បច្ចេកវិទ្យា និងសិល្បៈ។ ទោះបីជាវាផ្ដល់នូវភាពសប្បាយរីករាយ និងរូបភាពដ៏ស្រស់ស្អាតយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់គ្រប់រូបត្រូវតែប្រកាន់ខ្ជាប់នូវ ស្មារតីទទួលខុសត្រូវ គោរពច្បាប់ និងឯកជនភាពរបស់អ្នកដទៃ។ ការយល់ដឹងពីសម្ភារៈ បច្ចេកទេសហោះហើរ និងការប្រុងប្រយ័ត្នចំពោះផលប៉ះពាល់ នឹងធ្វើឱ្យចំណូលចិត្តមួយនេះក្លាយជាសកម្មភាពដ៏មានតម្លៃ ដែលជួយឱ្យយើងយល់ដឹងពីពិភពលោកក្នុងកម្រិតថ្មីមួយដែលកាន់តែខ្ពស់ និងកាន់តែច្បាស់លាស់។